នំពុម្ពជាប្រភេទនំដែលសាច់ដូងនៅខាងក្នុង ទន់ មានរូបរាងជាចតុកោណ ផ្កាឬ រូបភាពផ្សេងៗទៀតដែលអ្នកធ្វើចង់បាន។ ជាធម្មតាវាត្រូវបានផលិតដោយម្សៅអង្ករ ម្សៅមី ពងមាន់ ស្ករ ខ្ទិះដូង និងសាច់ដូងកោស។ វាត្រូវគេចម្អិនដោយដុតនៅលើចង្ក្រានភ្លើងដោយប្រើពុម្ពដែក ដែលផ្តល់ឱ្យនំនូវភាពទន់។ យើងអាចយកនំពុម្ពដាក់ជាដង្វាយព្រះក្នុងពិធី ឬ ធ្វើជាអាហារសម្រន់សម្រាប់ឱ្យភ្ញៀវទទួលទានក្នុងពិធីក៏បាន។ យើងក៏អាចយកវាធ្វើជាបង្អែម ក្នុងថ្ងៃបុណ្យកាន់បិណ្ឌ និងពិធីបុណ្យដូនតាបានផងដែរ។ នំពុម្ពមានរសជាតិផ្អែមស្រាល ដែលធ្វើឱ្យវាមានភាពពេញនិយមសម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យទាំងអស់។